ដើម្បីទទួលបានពិន្ទុ ឬ ជីភីអេ ល្អប្រសើរក្នុងការសិក្សា គឺទាមទារនូវការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ទៅលើកត្តាសំខាន់ៗមួយចំនួន។ ការប្រឡងពាក់កណ្តាល និងបញ្ចប់ឆមាសមានទម្ងន់ពិន្ទុខ្ពស់បំផុតនៅក្នុងការគណនា ជីភីអេ របស់អ្នក។ ដូច្នេះ ការត្រៀមខ្លួនបានល្អសម្រាប់ការប្រឡងគឺជារឿងសំខាន់បំផុត។ កុំរង់ចាំដល់ជិតថ្ងៃប្រឡងទើបចាប់ផ្តើមរៀន គួរបែងចែកពេលវេលាសម្រាប់រំលឹកមេរៀនជាប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍។ ពេលកំពុងរៀន គួរកត់ត្រាចំណុចសំខាន់ៗ និងសង្ខេបមេរៀនឡើងវិញ ដើម្បីងាយស្រួលយល់ និងចងចាំ។ អនុវត្តការធ្វើលំហាត់ ឬកិច្ចការគំរូដែលទាក់ទងនឹងមេរៀន ដើម្បីស្វែងយល់ពីទម្រង់សំណួរ និងពង្រឹងការយល់ដឹង។ ប្រសិនបើមានចម្ងល់ ឬចំណុចណាមិនទាន់យល់ច្បាស់ គួរសួរនាំគ្រូ ឬមិត្តភក្តិ ហើយអាចបង្កើតក្រុមសិក្សាដើម្បីពិភាក្សាគ្នា។ ថែរក្សាសុខភាព គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមានជីវជាតិ និងហាត់ប្រាណបន្តិចបន្តួច ដើម្បីរក្សារាងកាយ និងខួរក្បាលឱ្យមានភាពស្រស់ស្រាយ។ កិច្ចការសាលា គឺជាផ្នែកមួយដ៏សំខាន់ដែលរួមចំណែកដល់ពិន្ទុរួមរបស់អ្នក។ ការធ្វើកិច្ចការសាលាឱ្យបានល្អបង្ហាញពីការយល់ដឹងរបស់អ្នកចំពោះមេរៀន។ ពេលគ្រូដាក់កិច្ចការ ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំ និងលក្ខខណ្ឌឱ្យបានច្បាស់លាស់។ កុំពន្យារពេលធ្វើកិច្ចការ ព្រោះវាអាចបណ្តាលឱ្យអ្នកខកខានថ្ងៃកំណត់ និងបាត់បង់ពិន្ទុ។ ត្រូវព្យាយាមធ្វើកិច្ចការដោយខ្លួនឯងជាមុនសិន ប្រសិនបើមិនយល់ត្រូវសួរមិត្តភក្តិ ឬលោកគ្រូ អ្នកគ្រូភ្លាមៗដើម្បីឱ្យពួកគាត់មកបង្ហាញ ពន្យល់ប្រាប់ចំណុចខ្វះខាតពេលកំពុងអនុវត្តន៍។ មុននឹងដាក់កិច្ចការ ត្រូវពិនិត្យមើលភាពត្រឹមត្រូវ ការប្រកបពាក្យ និងវេយ្យាករណ៍ឱ្យបានហ្មត់ចត់។ ការធ្វើបទបង្ហាញ មិនត្រឹមតែជាការបង្ហាញចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីអភិវឌ្ឍជំនាញទំនាក់ទំនង និងទំនុកចិត្តរបស់អ្នកផងដែរ។ ត្រៀមខ្លឹមសារឱ្យបានល្អ ស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់គ្រាន់ និងរៀបចំខ្លឹមសារបទបង្ហាញឱ្យមានលំដាប់លំដោយ និងងាយយល់។ ចំពោះការរៀបចំស្លាយឱ្យទាក់ទាញ គួរប្រើប្រាស់រូបភាព ឫក្រាហ្វិក និងពុម្ពអក្សរដែលងាយស្រួលមើល ជៀសវៀងប្រើអត្ថបទច្រើនពេកនៅលើស្លាយដែលមើលទៅឆាប់ធុញទ្រាន់ក្នុងការសិក្សា។ ហាត់សមការនិយាយបទបង្ហាញរបស់អ្នកជាមុន ដើម្បីឱ្យដឹងពីពេលវេលា និងដើម្បីឱ្យអ្នកមានទំនុកចិត្តពេលធ្វើបទបង្ហាញពិតប្រាកដ។ ការស្លៀកពាក់សមរម្យបង្ហាញពីភាពជាអ្នកជំនាញ និងការគោរព។ ពេលធ្វើបទបង្ហាញ ត្រូវរក្សាភាពជឿជាក់ និយាយឱ្យបានច្បាស់ៗ ដោយរក្សាក្រសែភ្នែកជាមួយអ្នកស្តាប់ដើម្បីអាចឱ្យពួកគេកាន់តែផ្តោត និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក កុំនិយាយពាក្យណាដែលបង្កប់អត្ថន័យឬពិបាកយល់ពេក។ ការធ្វើការងារជាក្រុម គឺជួយពង្រឹងជំនាញសហការ ការដោះស្រាយបញ្ហា និងការចេះបត់បែន។ កុំបណ្តោយឱ្យមិត្តរួមក្រុមធ្វើការតែម្នាក់ឯង ត្រូវចូលរួមចំណែកក្នុងការស្រាវជ្រាវ ពិភាក្សា និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់។ ត្រូវមានការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន តាមរយះការធ្វើកិច្ចការដែលបានបែងចែកឱ្យបានល្អបំផុត និងទាន់ពេលវេលា។ មានភាពបត់បែន និងចេះសម្របខ្លួន ពេលខ្លះអាចនឹងមានការខ្វែងគំនិតគ្នា ដូច្នេះត្រូវចេះសម្របសម្រួល និងបើកចិត្តទូលាយក្នុងការស្តាប់យោបល់អ្នកដទៃ។ ត្រូវទៅចូលរួមប្រជុំក្រុមឱ្យបានញឹកញាប់ ទាន់ពេល និងបំពេញភារកិច្ចតាមពេលវេលាដែលបានកំណត់ ជួយឱ្យសមាជិកក្រុមមូលមតិយោបល់គ្នាបានល្អ ថែមទាំងមានការផ្លាស់ប្តូចំណេះដឹងគ្នា។ វត្តមានគឺជារឿងសំខាន់ណាស់ក្នុងការសិក្សា ព្រោះវាបង្ហាញពីការប្តេជ្ញាចិត្ត និងការគោរពរបស់អ្នកចំពោះការសិក្សា។ ចូលរៀនឱ្យបានទៀងទាត់ ព្យាយាមទៅចូលរៀនរាល់ម៉ោង និងមិនត្រូវអវត្តមានដោយគ្មានមូលហេតុត្រឹមត្រូវឡើយ។ ប្រសិនបើអ្នកមានធុរៈចាំបាច់ដែលមិនអាចចូលរៀនបាន ត្រូវជូនដំណឹងទៅគ្រូ ឬសាលាជាមុនជាមួយនឹងមូលហេតុត្រឹមត្រូវ។ នេះបង្ហាញពីភាពទទួលខុសត្រូវរបស់អ្នក។ ពេលនៅក្នុងថ្នាក់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូ និងកុំលេងទូរស័ព្ទ ឬធ្វើរឿងផ្សេងៗដែលមិនទាក់ទងនឹងមេរៀន។ ការសួរសំណួរ និងការចូលរួមក្នុងការពិភាក្សា ឬសកម្មភាពក្នុងថ្នាក់ អាចជួយឱ្យអ្នកយល់មេរៀនកាន់តែច្បាស់ និងបង្ហាញពីការយកចិត្តទុកដាក់របស់អ្នក។ ការរក្សាបាននូវវត្តមានល្អ មិនត្រឹមតែជួយឱ្យអ្នកទទួលបានពិន្ទុល្អនោះទេ តែវាក៏ជាទម្លាប់ដ៏ល្អសម្រាប់ភាពជោគជ័យទៅថ្ងៃមុខផងដែរ។ ការយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗទាំងនេះ នឹងជួយឱ្យអ្នកទទួលបានពិន្ទុ ឬ ជីភីអេ ល្អប្រសើរ និងទទួលបានជោគជ័យក្នុងការសិក្សា។